ការរស់រានមានជីវិតនៃអាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូររូបរាងយ៉ាងខ្លាំងក្លាបំផុតពីសម័យកាលមួយទៅសម័យកាលមួយទៀត។ ម្ចាស់អាជីវកម្មជំនាន់មុនតែងតែផ្ដោតសំខាន់ទៅលើការជ្រើសរើសទីតាំងដែលស្ថិតនៅក្បែរតំបន់ផ្សារដែលមានមនុស្សអ៊ូអរ។ ការមានតូបលក់ដូរនៅក្បែរផ្លូវបំបែក ឬកន្លែងដែលមានមនុស្សដើរកាត់ច្រើន គឺជាកត្តាកំណត់ជោគវាសនានៃការលក់ប្រចាំថ្ងៃ។ ប្រសិនបើហាងមួយស្ថិតនៅក្នុងច្រកឌឿមហែមដែលពិបាករក នោះលទ្ធភាពដែលអតិថិជននឹងចូលមកទិញទំនិញគឺមានកម្រិតទាបបំផុត។ អាជីវករភាគច្រើនសុខចិត្តបង់ថ្លៃឈ្នួលខ្ពស់ដើម្បីទទួលបានទីតាំងជួរមុខដែលងាយស្រួលឱ្យអ្នកធ្វើដំណើរមើលឃើញពីចម្ងាយ។ ទីតាំងភូមិសាស្ត្រល្អមិនត្រឹមតែជួយបង្កើនការលក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទម្រង់នៃការផ្សព្វផ្សាយដោយស្វ័យប្រវត្តិផងដែរ។ សហគ្រិនសម័យមុនចាត់ទុកដីឡូតិ៍កាច់ជ្រុងជាកន្លែងមាសប្រាក់សម្រាប់ចាប់ផ្ដើមមុខរបរលក់ដូរគ្រប់ប្រភេទទាំងអស់ក្នុងសហគមន៍។ ការផ្លាស់ប្តូរទីតាំងហាងម្ដងៗអាចធ្វើឱ្យម្ចាស់អាជីវកម្មបាត់បង់អតិថិជនប្រចាំរបស់ខ្លួនស្ទើរតែទាំងស្រុងតែម្ដង។ ភាពជោគជ័យនៃហាងលក់ចាប់ហួយអាស្រ័យស្ទើរតែទាំងស្រុងទៅលើចម្ងាយផ្លូវដែលអ្នកភូមិត្រូវធ្វើដំណើរមកកាន់ទីតាំងនោះ។ អ្នកលក់ដូរតាមចិញ្ចើមផ្លូវតែងតែប្រជែងគ្នាដណ្តើមយកកន្លែងដែលមានម្លប់ត្រជាក់ និងមានមនុស្សជួបជុំគ្នាជារៀងរាល់ថ្ងៃ។ តំបន់ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនកុះករ គឺជាគោលដៅចម្បងដែលអាជីវកម្មខ្នាតតូចត្រូវតែឈរជើងឱ្យបានរឹងមាំ។ ចំណេះដឹងផ្នែកភូមិសាស្ត្រក្នុងតំបន់ជួយឱ្យអ្នកលក់ដឹងថា កន្លែងណាដែលអតិថិជនគោលដៅរបស់ពួកគេចូលចិត្តចំណាយពេល។ ការជ្រើសរើសទីតាំងខុសអាចនាំឱ្យទុនដែលបានវិនិយោគត្រូវរលាយសាបសូន្យក្នុងរយៈពេលដ៏ខ្លីបំផុតដោយសារគ្មានអ្នកទិញ។ ម្ចាស់ផ្ទះជួលនៅតាមបណ្តោយផ្លូវធំៗតែងតែមានអំណាចក្នុងការកំណត់តម្លៃទីផ្សារសម្រាប់អ្នកចង់រកស៊ីខ្នាតតូចទាំងអស់។ ទោះបីជាផលិតផលមានគុណភាពល្អយ៉ាងណាក៏ដោយ បើទីតាំងស្ថិតនៅឆ្ងាយដាច់ស្រយាលក៏មិនអាចទាក់ទាញមនុស្សឱ្យមកបានដែរ។ មេរៀនដ៏សំខាន់បំផុតសម្រាប់អ្នករកស៊ីជំនាន់មុន គឺត្រូវចងចាំថាទីតាំងគឺជាបេះដូងនិងសរសៃឈាមធំនៃប្រាក់ចំណេញ។ កេរ្តិ៍ឈ្មោះនៃហាងនីមួយៗត្រូវបានសាងសង់ឡើងតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយរបស់អតិថិជនដែលធ្លាប់ប្រើ។ ទំនុកចិត្តរវាងអ្នកលក់និងអ្នកទិញ គឺជាស្ពានដ៏រឹងមាំដែលជួយឱ្យអាជីវកម្មអាចឈរជើងបានយូរអង្វែងក្នុងសង្គមខ្មែរ។ ការបម្រើសេវាកម្មដោយភាពរួសរាយរាក់ទាក់ជួយឱ្យអតិថិជនចង់ត្រឡប់មកវិញ និងនាំមិត្តភក្តិរបស់ពួកគេមកជាមួយថែមទៀត។ ពាក្យសម្ដីសរសើរពីគុណភាពទំនិញចេញពីមាត់អ្នកជិតខាងមានតម្លៃជាងការផ្សព្វផ្សាយតាមរយៈផ្ទាំងប៉ាណូធំៗទៅទៀត។ ក្នុងសហគមន៍តូចមួយ ព័ត៌មានអំពីហាងដែលលក់ទំនិញក្លែងក្លាយនឹងត្រូវសាយភាយយ៉ាងលឿនដែលធ្វើឱ្យអាជីវកម្មនោះដួលរលំ។ សិល្បៈនៃការនិយាយស្ដីផ្អែមល្ហែម គឺជាអាវុធសម្ងាត់របស់អាជីវករខ្មែរក្នុងការរក្សាទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ទូទៅ។ ម្ចាស់អាជីវកម្មតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរិះគន់របស់អតិថិជន ដើម្បីកែតម្រូវមុខមាត់ហាងរបស់ខ្លួនឱ្យកាន់តែល្អ។ ទំនាក់ទំនងល្អក្នុងភូមិជួយឱ្យអ្នកលក់ដឹងពីតម្រូវការជាក់លាក់របស់គ្រួសារនីមួយៗតាមរយៈការជជែកគ្នាលេងប្រចាំថ្ងៃ។ ភាពល្បីល្បាញដោយសាររសជាតិអាហារ ឬភាពធន់នៃសម្ភារៈប្រើប្រាស់នឹងធ្វើឱ្យហាងនោះក្លាយជាគោលដៅសម្រាប់មនុស្សគ្រប់គ្នា។ អាជីវករជំនាន់មុនមិនចាំបាច់មានចំណេះដឹងផ្នែកទីផ្សារខ្ពស់ទេ ពួកគេគ្រាន់តែត្រូវការសេចក្តីរាយការណ៍ល្អពីអតិថិជន។ ការផ្តល់ជូនលើសពីការរំពឹងទុកបន្តិចបន្តួចជួយឱ្យអ្នកទិញមានអារម្មណ៍រីករាយនិងចង់ប្រាប់បន្តទៅកាន់មនុស្សជុំវិញខ្លួន។ សមីការនៃភាពជោគជ័យគឺស្មើនឹងគុណភាពផលិតផលបូករួមជាមួយការពេញចិត្តដែលអតិថិជនយកទៅនិយាយប្រាប់អ្នកដទៃ។ ជម្លោះណាមួយជាមួយអ្នកទិញតែម្នាក់អាចប៉ះពាល់ដល់ប្រាក់ចំណូលសរុបយ៉ាងធ្ងន់ធ្ងរដោយសារតែឥទ្ធិពលនៃពាក្យចចាមអារ៉ាម។ អ្នករកស៊ីដែលស្មោះត្រង់និងមានសីលធម៌តែងតែទទួលបានការគាំទ្រដោយមិនគិតពីការចំណាយលើការធ្វើទីផ្សារឡើយ។ ការកសាងបណ្ដាញអ្នកគាំទ្រតាមរយៈការចែករំលែកបទពិសោធន៍ល្អៗ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតតាំងពីដើមមក។ អតិថិជនក្នុងតំបន់ជឿជាក់លើហាងដែលពួកគេបានទិញតាំងពីជំនាន់ឪពុកម្ដាយរហូតមកដល់ជំនាន់កូនចៅជាបន្តបន្ទាប់។ ភាពស្និទ្ធស្នាលរវាងអ្នកទិញនិងអ្នកលក់បង្កើតបានជាចំណងមិត្តភាពដែលលើសពីការដោះដូរទំនិញនិងប្រាក់កាសធម្មតា។ ជម្រើសដែលមានកម្រិតក្នុងមូលដ្ឋានបង្ខំឱ្យមនុស្សត្រូវតែមានភាពស្មោះត្រង់ចំពោះហាងតែមួយគត់ដែលនៅជិតផ្ទះរបស់ពួកគេ។ ការស្គាល់ឈ្មោះសមាជិកគ្រួសារអតិថិជន គឺជាបច្ចេកទេសមួយដែលធ្វើឱ្យអ្នកទិញមានអារម្មណ៍ថាខ្លួនត្រូវបានគេផ្ដល់តម្លៃ។ អតិថិជនប្រចាំតែងតែទទួលបានការអនុគ្រោះពិសេសដូចជាការបញ្ចុះតម្លៃបន្តិចបន្តួច ឬការបន្ថែមទំនិញឱ្យដោយមិនគិតប្រាក់។ អ្នកភូមិភាគច្រើនមានទម្លាប់ទិញទំនិញពីហាងដែលពួកគេស្គាល់ច្បាស់ទោះបីជាមានហាងថ្មីមកបើកនៅក្បែរនោះក៏ដោយ។ ការជឿទុកចិត្ត គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលជួយឱ្យអាជីវកម្មខ្នាតតូចអាចរស់រានបានក្នុងគ្រាលំបាក។ ម្ចាស់ហាងតែងតែចាំថាអតិថិជនម្នាក់ៗចូលចិត្តអ្វី និងមិនចូលចិត្តអ្វី ដែលធ្វើឱ្យការលក់មានភាពងាយស្រួលនិងរហ័ស។ ភាពស្មោះត្រង់របស់អតិថិជន គឺជាខែលការពារអាជីវកម្មពីការប្រកួតប្រជែងតម្លៃដែលកើតឡើងពីសំណាក់អាជីវករខាងក្រៅ។ ការរក្សាបាននូវអតិថិជនចាស់ៗ គឺជាអាទិភាពចម្បងជាងការស្វែងរកអតិថិជនថ្មីដែលមានចរិតលក្ខណៈមិនទាន់ច្បាស់លាស់។ សហគមន៍ខ្មែរឱ្យតម្លៃលើការរាប់អានគ្នាជាបងប្អូន ដូច្នេះការទិញដូរច្រើនតែធ្វើឡើងតាមរយៈមនោសញ្ចេតនាផ្ទាល់ខ្លួន។ ទោះបីជាទំនិញឡើងថ្លៃបន្តិចបន្តួចក៏ដោយ ក៏អ្នកទិញនៅតែបន្តគាំទ្រហាងដែលធ្លាប់ផ្ដល់ភាពកក់ក្តៅដល់ពួកគេជានិច្ច។ ភាពជាប់លាប់នៃគុណភាពនិងសេវាកម្ម គឺជាកត្តាដែលធ្វើឱ្យអតិថិជនមិនចង់ផ្លាស់ប្តូរទៅប្រើប្រាស់សេវាកម្មនៅកន្លែងផ្សេង។ ការយោគយល់គ្នាក្នុងការទិញជំពាក់ គឺជាផ្នែកមួយនៃវប្បធម៌អាជីវកម្មដែលជួយពង្រឹងភាពស្មោះត្រង់របស់អតិថិជនក្នុងតំបន់។ អាជីវកម្មដែលចេះយល់ចិត្តអតិថិជននឹងមិនដែលខ្វះអ្នកគាំទ្រឡើយ បើទោះបីជាសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងណាក៏ដោយ។ ការកត់ត្រារាល់ចំណូលនិងចំណាយប្រចាំថ្ងៃនៅក្នុងសៀវភៅក្រាស់ៗ គឺជាទម្លាប់ដែលមិនអាចខ្វះបានសម្រាប់អាជីវករខ្មែរ។ ម្ចាស់អាជីវកម្មត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់សុទ្ធដែលទទួលបានពីការលក់ទំនិញរាល់ថ្ងៃ។ ការសន្សំសំចៃខ្ពស់និងការមិនចំណាយខ្ជះខ្ជាយ គឺជាគន្លឹះសំខាន់ដើម្បីរក្សាឱ្យអាជីវកម្មឱ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ កង្វះខាតប្រព័ន្ធធនាគារទំនើបធ្វើឱ្យការខ្ចីបុលមានភាពស្មុគស្មាញ និងតម្រូវឱ្យមានការទុកដាក់ប្រាក់កាសដោយខ្លួនឯង។ ការផ្ទៀងផ្ទាត់បញ្ជីគណនេយ្យដោយដៃនៅពេលយប់ជួយឱ្យម្ចាស់ហាងដឹងពីស្ថានភាពចំណេញ ឬខាតពិតប្រាកដរបស់ខ្លួន។ សហគ្រិនខ្នាតតូចសម័យមុនជឿជាក់លើការសន្សំប្រាក់ក្នុងកំប៉ុង ឬក្រោមខ្នើយដើម្បីត្រៀមទុកសម្រាប់គ្រាអាសន្នផ្សេងៗ។ ការបែងចែកប្រាក់ចំណេញសម្រាប់ពង្រីកមុខរបរបន្ថែមត្រូវធ្វើឡើងដោយភាពហ្មត់ចត់បំផុតដើម្បីជៀសវាងការខាតបង់ធំ។ រាល់ការទិញទំនិញចូលស្តុកត្រូវប្រើប្រាស់សាច់ប្រាក់សុទ្ធដែលធ្វើឱ្យចរន្តសាច់ប្រាក់ត្រូវតែមានភាពរស់រវើកជានិច្ច។ ការយល់ដឹងអំពីតុល្យភាពរវាងដើមទុននិងប្រាក់ចំណេញជួយឱ្យអ្នកលក់ដឹងពីលទ្ធភាពនៃការពង្រីកអាជីវកម្មតូចរបស់ខ្លួន។ ម្ចាស់ហាងដែលពូកែចាត់ចែងប្រាក់កាសនឹងអាចទប់ទល់ជាមួយវិបត្តិសេដ្ឋកិច្ចក្នុងតំបន់បានប្រសើរជាងអ្នកដទៃ។ ការកត់ត្រាដោយដៃទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ដើម្បីកុំឱ្យមានការភាន់ច្រឡំតួលេខដែលនាំឱ្យបាត់បង់ថវិកា។ អ្នករកស៊ីត្រូវរៀនរស់នៅដោយភាពសាមញ្ញបំផុត ដើម្បីរក្សាទុកប្រាក់ចំណេញសម្រាប់វិនិយោគលើទំនិញថ្មីៗបន្ថែមទៀត។ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុអាស្រ័យលើការចេះស្កប់ស្កល់ និងការគ្រប់គ្រងបំណុលមិនឱ្យលើសពីលទ្ធភាពដែលខ្លួនមាន។ ការមានសាច់ប្រាក់បម្រុងទុកក្នុងដៃជួយឱ្យអាជីវករមានសេចក្តីសុខក្នុងចិត្តនិងមានទំនុកចិត្តក្នុងការបន្តអាជីវកម្ម។ ការគ្រប់គ្រងសាច់ប្រាក់ដោយផ្ទាល់ដៃ គឺជាសាលារៀនដំបូងគេបង្អស់សម្រាប់សហគ្រិនខ្មែរក្នុងការស្វែងយល់ពីលំហូរប្រាក់។ អាជីវកម្មមិនចាំបាច់មានទំនិញច្រើនប្រភេទរាយប៉ាយទេ តែត្រូវផ្ដោតលើរបស់ដែលចាំបាច់បំផុតសម្រាប់ជីវភាពរស់នៅ។ ការលក់ផលិតផលដែលមានគុណភាពរឹងមាំនិងប្រើប្រាស់បានយូរ គឺជាអ្វីដែលអតិថិជនសម័យមុនតែងតែប្រាថ្នាចង់បាន។ ទំនិញដែលចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃដូចជាអង្ករ អំបិល និងត្រីខ គឺជាមុខទំនិញយុទ្ធសាស្ត្រនៃហាងចាប់ហួយ។ ការរក្សាស្តុកទំនិញត្រឹមតែប៉ុន្មានមុខដែលលក់ដាច់បំផុត ជួយកាត់បន្ថយហានិភ័យនៃការកកស្ទះដើមទុនក្នុងអាជីវកម្ម។ អតិថិជនសម័យមុនឱ្យតម្លៃលើភាពធន់នៃផលិតផលជាជាងសោភ័ណភាពខាងក្រៅដែលមើលទៅស្អាតតែគ្មានគុណភាព។ ការជ្រើសរើសទំនិញមកលក់ត្រូវធ្វើឡើងដោយផ្អែកលើជីវភាពពិតប្រាកដរបស់ប្រជាជនដែលរស់នៅជុំវិញទីតាំងហាងនោះ។ ហាងដែលមានឯកទេសលើផលិតផលតែមួយមុខច្បាស់លាស់ងាយនឹងទទួលបានការទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ក្នុងតំបន់។ ការមិនមានជម្រើសច្រើនពេកជួយឱ្យអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តទិញដោយមិនមានភាពស្ទាក់ស្ទើរឡើយ។ គុណភាពដែលមិនងាយប្រែប្រួលរបស់ទំនិញ គឺជាការធានាដ៏ល្អបំផុតសម្រាប់ការលក់ដូរឱ្យបានយូរអង្វែងបំផុត។ អាជីវករត្រូវតែយល់ដឹងឱ្យច្បាស់ពីប្រភពដើមនៃផលិតផល ដើម្បីធានាថាអ្វីដែលលក់ចេញទៅមានតម្លៃសមរម្យនិងរឹងមាំ។ ការលក់របស់របរប្រើប្រាស់ក្នុងផ្ទះដែលចាំបាច់បំផុតជួយឱ្យអាជីវកម្មមានចំណូលថេរមិនថាស្ថិតក្នុងរដូវកាលណាក៏ដោយ។ ភាពសាមញ្ញនៃផលិតផលនិងភាពងាយស្រួលក្នុងការប្រើប្រាស់ គឺជាចំណុចទាក់ទាញសំខាន់សម្រាប់អ្នកទិញជំនាន់មុន។ ការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ទោះបីជាមានចំនួនតិចក៏ដោយ ជួយកសាងទំនុកចិត្តបានយ៉ាងរឹងមាំបំផុត។ អ្នកលក់ត្រូវតែដឹងពីអាយុកាលនៃការប្រើប្រាស់ទំនិញនីមួយៗ ដើម្បីអាចណែនាំដល់អតិថិជនដោយភាពស្មោះត្រង់។ ទោះបីជាមូលដ្ឋានគ្រឹះពីមុនមានសារៈសំខាន់យ៉ាងណាក៏ដោយ ប៉ុន្តែការឈានចូលមកដល់នៃយុគសម័យឌីជីថលបានបង្ខំឱ្យអាជីវកម្មខ្នាតតូចត្រូវតែផ្លាស់ប្តូរខ្លួនឯងឱ្យទាន់សម័យកាលជានិច្ច។ ម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្នត្រូវតែបង្កើនសកម្មភាពនៅលើបណ្តាញសង្គម ដើម្បីឱ្យអតិថិជនស្គាល់បានទូលំទូលាយ។ ការបង្កើតទំព័រហ្វេសប៊ុកផ្លូវការ គឺជាជំហានដំបូងដ៏សំខាន់បំផុតក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់។ អតិថិជនសម័យថ្មីតែងតែប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីស្វែងរកព័ត៌មានទំនិញមុនពេលសម្រេចចិត្តធ្វើដំណើរទៅកាន់ហាង។ អាជីវកម្មដែលមិនមានវត្តមានលើប្រព័ន្ធអ៊ីនធឺណិតនឹងត្រូវបាត់បង់ឱកាសប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងទីផ្សារទំនើប។ ការផលិតវីដេអូខ្លីៗនៅលើកម្មវិធីទិកតុកជួយឱ្យអាជីវកម្មខ្នាតតូចអាចទាក់ទាញចំណាប់អារម្មណ៍ពីយុវវ័យបានរហ័ស។ ការឆ្លើយតបទៅកាន់មតិយោបល់របស់អតិថិជនលើអនឡាញជួយកសាងទំនុកចិត្ត និងភាពស្និទ្ធស្នាលបានយ៉ាងល្អប្រសើរ។ រូបភាពផលិតផលដែលមានគុណភាពច្បាស់និងស្អាត គឺជាកត្តាទាក់ទាញដ៏មានឥទ្ធិពលបំផុតសម្រាប់អ្នកទិញតាមអនឡាញ។ ការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមសម្រាប់ការលក់ដូរជួយឱ្យការទាក់ទងរវាងអ្នកទិញនិងអ្នកលក់មានភាពរលូនជានិច្ច។ ម្ចាស់ហាងត្រូវតែមានការយល់ដឹងអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យចំគោលដៅ។ ការធ្វើបច្ចុប្បន្នភាពព័ត៌មានទំនិញជារៀងរាល់ថ្ងៃលើបណ្តាញសង្គមជួយឱ្យអតិថិជនដឹងពីចរន្តនៃអាជីវកម្មរបស់អ្នក។ វត្តមានលើអនឡាញមិនត្រឹមតែជួយឱ្យគេស្គាល់ហាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនកេរ្តិ៍ឈ្មោះម៉ាកសញ្ញាផងដែរ។ ការបង្កើតមាតិកាដែលផ្ដល់ចំណេះដឹងដល់អតិថិជន គឺជាវិធីសាស្ត្រទាក់ទាញអ្នកគាំទ្រដោយមិនបាច់ចំណាយច្រើន។ សហគ្រិនសម័យឌីជីថលត្រូវតែតាមដាននិន្នាការថ្មីៗដែលកំពុងពេញនិយម ដើម្បីកែតម្រូវយុទ្ធសាស្ត្រលក់របស់ខ្លួន។ ការកំណត់ទីតាំងហាងនៅលើផែនទីហ្គូហ្គលជួយឱ្យអតិថិជនអាចស្វែងរកអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួលបំផុត។ ភាពជោគជ័យនៃអាជីវកម្មសម័យនេះអាស្រ័យលើសមត្ថភាពក្នុងការបង្ហាញខ្លួនឱ្យចំពេលដែលអតិថិជនត្រូវការលើអនឡាញ។ សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត គឺជាកត្តាសំខាន់បំផុតដែលជួយឱ្យអតិថិជនសម្រេចចិត្តជ្រើសរើសទិញទំនិញរបស់អ្នក។ ការសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកជួយឱ្យអាជីវកម្មខ្នាតតូចអាចពង្រីកវិសាលភាពលក់បានទូទាំងប្រទេស។ អតិថិជននាពេលបច្ចុប្បន្នមិនចង់រង់ចាំយូរឡើយ ដូច្នេះល្បឿននៃការឆ្លើយតប និងការដឹកជញ្ជូនគឺជាអាទិភាពចម្បង។ ការប្រើប្រាស់កម្មវិធីដឹកជញ្ជូនម្ហូបអាហារជួយបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់អាជីវកម្មខ្នាតតូចដែលនៅឆ្ងាយ។ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនដែលមានសណ្តាប់ធ្នាប់ជួយកាត់បន្ថយការភាន់ច្រឡំនិងការត្អូញត្អែរពីអ្នកប្រើប្រាស់។ ការធានាថា លទ្ធផលទំនិញទៅដល់ដៃអតិថិជនដោយមានសុវត្ថិភាពនិងមិនខូចខាត គឺជាសីលធម៌ដ៏សំខាន់នៃអ្នកលក់។ ភាពរហ័សរហួនក្នុងការវេចខ្ចប់ទំនិញជួយសន្សំសំចៃពេលវេលាទាំងអ្នកលក់ និងភ្នាក់ងារដឹកជញ្ជូនដែលកំពុងរង់ចាំ។ ការផ្ដល់ជម្រើសដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលទិញច្រើន គឺជាយុទ្ធសាស្ត្រជំរុញការលក់ដ៏ឆ្លាតវៃ។ ម្ចាស់អាជីវកម្មត្រូវតែមានបុគ្គលិកដែលពូកែចាត់ចែងការដឹកជញ្ជូន ដើម្បីធានាថាគ្មានការយឺតយ៉ាវកើតឡើងឡើយ។ ការប្រើប្រាស់បច្ចេកវិទ្យាតាមដានទីតាំងដឹកជញ្ជូនជួយឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅនិងដឹងពីស្ថានភាពទំនិញ។ ល្បឿននៃការដោះស្រាយបញ្ហាជូនអតិថិជននៅពេលមានការយឺតយ៉ាវ គឺជាចំណុចវាស់ស្ទង់គុណភាពនៃសេវាកម្ម។ អាជីវករដែលឆ្លាតវៃតែងតែរៀបចំទំនិញទុកជាមុនសម្រាប់ម៉ោងដែលមានការកុម្ម៉ង់ច្រើនដើម្បីភាពឆាប់រហ័ស។ ការជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនដែលមានទំនួលខុសត្រូវខ្ពស់ ជួយការពារកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកបានយូរ។ ការវេចខ្ចប់ដែលស្អាតនិងមានល្បឿនលឿន គឺជាការបង្ហាញពីវិជ្ជាជីវៈខ្ពស់នៃម្ចាស់អាជីវកម្មនាពេលបច្ចុប្បន្ន។ ភាពជោគជ័យនៃការលក់តាមអនឡាញអាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រព័ន្ធដឹកជញ្ជូនដែលមានប្រសិទ្ធភាពខ្ពស់។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការលក់ទំនើបជួយឱ្យម្ចាស់អាជីវកម្មដឹងពីចំនួនទំនិញដែលនៅសល់ក្នុងស្តុកច្បាស់។ ការវិភាគទិន្នន័យលក់ប្រចាំខែជួយឱ្យសហគ្រិនអាចកំណត់បាននូវមុខទំនិញណាដែលអតិថិជនចូលចិត្តទិញបំផុត។ ការតាមដានចំណាយលើការផ្សាយពាណិជ្ជកម្មជួយឱ្យយើងដឹងថា តើការចំណាយនោះផ្ដល់ផលចំណេញត្រឡប់មកវិញដែរឬទេ។ ម្ចាស់អាជីវកម្មត្រូវចេះមើលតួលេខដើម្បីធ្វើការសម្រេចចិត្តវិនិយោគបន្ថែមលើផ្នែកដែលផ្ដល់ប្រាក់ចំណេញខ្ពស់។ ការយល់ដឹងពីពេលវេលាដែលអតិថិជនចូលមកទិញច្រើនជួយឱ្យយើងអាចរៀបចំបុគ្គលិកបំរើសេវាកម្មបានត្រឹមត្រូវ។ ប្រព័ន្ធទិន្នន័យជួយកាត់បន្ថយការខ្ជះខ្ជាយលើការទិញទំនិញដែលមិនសូវមានតម្រូវការយកមកទុកចោលក្នុងហាង។ ការរក្សាទុកប្រវត្តិទិញដូររបស់អតិថិជនជួយឱ្យយើងអាចផ្ដល់ជូននូវប្រូម៉ូសិនដែលចំចំណង់ចំណូលចិត្តរបស់ពួកគេ។ តួលេខមិនដែលកុហកឡើយ ដូច្នេះការសម្រេចចិត្តផ្អែកលើទិន្នន័យពិតប្រាកដ គឺមានហានិភ័យទាបជាងការស្មាន។ ការតាមដានការប្រែប្រួលនៃតម្លៃទីផ្សារតាមរយៈប្រព័ន្ធឌីជីថលជួយឱ្យយើងអាចកំណត់តម្លៃលក់បានសមរម្យជានិច្ច។ សហគ្រិនដែលពូកែត្រូវតែមានចំណេះដឹងមូលដ្ឋានក្នុងការអានរបាយការណ៍ហិរញ្ញវត្ថុដែលចេញពីប្រព័ន្ធស្វ័យប្រវត្តិ។ ការដឹងពីប្រភពដែលនាំឱ្យអតិថិជនស្គាល់ហាងយើងជួយឱ្យយើងអាចផ្ដោតលើការផ្សព្វផ្សាយចំឆានែលដែលល្អបំផុត។ ការវាយតម្លៃលើប្រសិទ្ធភាពការងាររបស់បុគ្គលិកតាមរយៈទិន្នន័យលក់ជួយបង្កើនផលិតភាពការងារក្នុងអាជីវកម្ម។ ទិន្នន័យអតិថិជន គឺជាទ្រព្យសម្បត្តិឌីជីថលដ៏មានតម្លៃដែលជួយឱ្យអាជីវកម្មអាចរៀបចំផែនការនាពេលអនាគត។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យជួយឱ្យម្ចាស់ហាងមានពេលវេលាច្រើនក្នុងការគិតពីយុទ្ធសាស្ត្រធំៗ។ ភាពរឹងមាំនៃអាជីវកម្មនាពេលបច្ចុប្បន្ន គឺផ្អែកលើការចេះប្រើប្រាស់ព័ត៌មានដែលមានក្នុងដៃឱ្យមានប្រយោជន៍បំផុត។ ការលក់ផលិតផលតែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែត្រូវលក់នូវបទពិសោធន៍ដ៏ល្អអស្ចារ្យជូនដល់អតិថិជនគ្រប់រូប។ ការឆ្លើយតបសារតាមឆាតដោយភាពរហ័សរហួននិងសម្តីទន់ភ្លន់ធ្វើឱ្យអតិថិជនមានអារម្មណ៍ថាខ្លួនត្រូវបានគេយកចិត្តទុកដាក់។ ការរៀបចំហាងឱ្យមានសោភ័ណភាពស្អាត និងមានផាសុកភាពជួយទាក់ទាញអតិថិជនឱ្យចង់មកកម្សាន្តនិងថតរូបលេង។ សេវាកម្មក្រោយការលក់ដូចជាការសាកសួរសុខទុក្ខ ឬការទទួលខុសត្រូវលើទំនិញមានបញ្ហា ជួយរក្សាអតិថិជនឱ្យនៅជាប់។ ការវេចខ្ចប់ទំនិញដែលមើលទៅមានតម្លៃនិងមានភាពច្នៃប្រឌិតខ្ពស់ ជួយបង្កើនអារម្មណ៍រីករាយដល់អ្នកដែលទទួលបាន។ ការបណ្ដុះបណ្ដាលបុគ្គលិកឱ្យមានអាកប្បកិរិយាល្អ គឺជាការវិនិយោគដែលផ្ដល់ផលចំណេញត្រឡប់មកវិញយ៉ាងច្រើន។ ការបង្កើតបរិយាកាសរីករាយនៅក្នុងហាងជួយឱ្យអតិថិជនចង់ចំណាយពេលយូរ និងចង់ត្រឡប់មកវិញនៅពេលក្រោយទៀត។ ការយល់ដឹងពីចិត្តសាស្ត្រអតិថិជនជួយឱ្យយើងអាចផ្ដល់សេវាកម្មដែលស្របទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ។ ការផ្ដល់ជូននូវរបស់បន្តិចបន្តួចជាកាដូអនុស្សាវរីយ៍ជួយឱ្យអតិថិជនចងចាំអាជីវកម្មរបស់អ្នកក្នុងផ្លូវវិជ្ជមានជានិច្ច។ ភាពស្មោះត្រង់ក្នុងការផ្ដល់ព័ត៌មានអំពីផលិតផល គឺជាគ្រឹះនៃបទពិសោធន៍ល្អដែលអតិថិជនស្វែងរកក្នុងសម័យនេះ។ ការធ្វើឱ្យអតិថិជនមានអារម្មណ៍ថាពួកគេជាមនុស្សពិសេសនឹងជួយឱ្យពួកគេក្លាយជាអ្នកគាំទ្រដ៏ស្មោះត្រង់បំផុត។ ការស្ដាប់មតិរិះគន់ក្នុងន័យស្ថាបនាជួយឱ្យអាជីវកម្មអាចកែលម្អសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អឥតខ្ចោះជាលំដាប់។ បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ជំនួយ ប៉ុន្តែបេះដូងនៃសេវាកម្មពិតប្រាកដ គឺស្ថិតលើការយកចិត្តទុកដាក់របស់មនុស្ស។ ការបង្កើតកម្មវិធីសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសជួយពង្រឹងទំនាក់ទំនងរវាងហាងនិងអ្នកប្រើប្រាស់។ បទពិសោធន៍ដែលអតិថិជនទទួលបានពីអាជីវកម្មរបស់អ្នក គឺជាអ្វីដែលពួកគេនឹងយកទៅប្រាប់បន្តទៅកាន់ពិភពលោក។ ការដាក់ឱ្យប្រើប្រាស់ការទូទាត់តាមរយៈលេខកូដឃ្យូអរកូដ គឺជាភាពចាំបាច់បំផុតសម្រាប់អាជីវកម្មខ្នាតតូចនាពេលបច្ចុប្បន្ន។ អតិថិជនយុវវ័យភាគច្រើនលែងនិយមប្រើប្រាស់សាច់ប្រាក់សុទ្ធទៀតហើយ ដូច្នេះការបង់ប្រាក់តាមការទូទាត់តាមរយៈឃ្យូអរកូដ គឺជាជម្រើសល្អបំផុត។ ភាពងាយស្រួលនិងសុវត្ថិភាពនៃការទូទាត់តាមឌីជីថលជួយឱ្យការទិញដូរមានភាពរហ័សនិងមិនបារម្ភរឿងលុយអាប់ខ្វះខាត។ ការមានជម្រើសទូទាត់ប្រាក់ច្រើនប្រភេទជួយឱ្យអាជីវកម្មមិនបាត់បង់ឱកាសលក់នៅពេលអតិថិជនមិនមានសាច់ប្រាក់សុទ្ធ។ ការទូទាត់តាមប្រព័ន្ធធនាគារឌីជីថលជួយឱ្យម្ចាស់ហាងងាយស្រួលក្នុងការគ្រប់គ្រងលំហូរចំណូលដោយមិនបាច់រាប់លុយ។ ការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់ទំនើបបង្ហាញពីភាពរីកចម្រើន និងវិជ្ជាជីវៈរបស់អាជីវកម្មខ្នាតតូចក្នុងយុគសម័យថ្មីនេះ។ អតិថិជនមានអារម្មណ៍ថា មានសុវត្ថិភាពខ្ពស់នៅពេលដែលពួកគេមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនដើម្បីទិញទំនិញ។ ការទូទាត់តាមអនឡាញជួយកាត់បន្ថយហានិភ័យនៃការទទួលបានក្រដាសប្រាក់ក្លែងក្លាយដែលតែងតែកើតមានក្នុងទីផ្សារ។ អាជីវករត្រូវតែរៀនសូត្រពីរបៀបប្រើប្រាស់កម្មវិធីធនាគារ ដើម្បីត្រួតពិនិត្យតុល្យភាពសាច់ប្រាក់ឱ្យបានរហ័សនិងត្រឹមត្រូវ។ ការបង់ប្រាក់តាមឌីជីថលជួយឱ្យការទិញទំនិញពីចម្ងាយមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់រវាងអ្នកទិញនិងអ្នកលក់។ ប្រព័ន្ធទូទាត់ប្រាក់ដោយស្វ័យប្រវត្តិជួយឱ្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃមានភាពច្បាស់លាស់ និងមិនមានការភាន់ច្រឡំ។ ការលើកទឹកចិត្តឱ្យអតិថិជនបង់ប្រាក់តាមរយៈការស្កែនឃ្យូអរកូដអាចជួយឱ្យអាជីវកម្មទទួលបានការបញ្ចុះតម្លៃពីធនាគារ។ សង្គមដែលគ្មានសាច់ប្រាក់ គឺជាទិសដៅដែលប្រទេសកម្ពុជាកំពុងធ្វើដំណើរទៅ ដូច្នេះអាជីវកម្មត្រូវតែត្រៀមខ្លួនឱ្យរួចរាល់។ ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ភ្លាមៗជួយឱ្យម្ចាស់ហាងអាចទូទាត់ថ្លៃទំនិញទៅកាន់អ្នកផ្គត់ផ្គង់បានឆាប់រហ័សបំផុត។ ការវិនិយោគលើប្រព័ន្ធទូទាត់ឌីជីថល គឺជាការដើរឱ្យទាន់សម័យកាលនិងតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ទូទៅ។ គោលការណ៍គ្រឹះដែលមិនធ្លាប់ប្រែប្រួលពីមុនមកដល់ឥឡូវ គឺការផ្ដោតលើការដោះស្រាយបញ្ហាពិតប្រាកដឱ្យអតិថិជន។ ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏ភាពស្មោះត្រង់និងគុណធម៌នៅតែជាបេះដូងនៃអាជីវកម្មដដែល។ ការរួមបញ្ចូលគ្នារវាងចំណេះដឹងពីបុរាណ និងបច្ចេកវិទ្យាទំនើបនឹងធ្វើឱ្យអាជីវកម្មរបស់អ្នករឹងមាំនិងមាននិរន្តរភាព។ ប្រសិនបើអាជីវកម្មរបស់អ្នកអាចផ្ដល់តម្លៃពិតប្រាកដដល់សង្គម នោះអ្នកនឹងនៅតែមានឱកាសរស់រានមានជីវិតជានិច្ច។ ការចេះបត់បែនតាមកាលៈទេសៈនិងការមិនឈប់រៀនសូត្រ គឺជាសោរគ្រឹះឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត។